ការប្រើប្រាស់ឱសថបុរាណគឺជាទម្លាប់ដែលបន្តវេនពីដូនតាមួយជំនាន់ទៅមួយជំនាន់។ ប្រជាជនកម្ពុជាជឿថា ការទទួលទានទឹកខ្ញីក្តៅៗអាចជួយសម្រួលដល់ការរំលាយអាហារ។ មនុស្សចាស់ជារឿយៗចូលចិត្តប្រើប្រាស់ស្លឹកដើមទៀបដើម្បីជួយឱ្យគេងលក់ស្រួល។ គ្រឿងទេសក្នុងផ្ទះបាយដូចជា រមៀត និងរំដេង ត្រូវបានគេចាត់ទុកថាជាឱសថដ៏មានតម្លៃ។ ការឆ្ពង់ដោយប្រើស្លឹកគ្រៃ និងស្លឹកក្រូចសើច គឺជាវិធីសាស្ត្រទូទៅដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ។ មនុស្សជាច្រើនជឿថា ការញ៉ាំទឹកឃ្មុំសុទ្ធរៀងរាល់ព្រឹកអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ ស្លឹកម្រុំត្រូវបានគេយកមកធ្វើជាសម្លសម្រាប់ផ្តល់វីតាមីនខ្ពស់ដល់កុមារ និងមនុស្សចាស់។ ការប្រើប្រាស់ប្រេងកូឡា ឬប្រេងខ្យល់ គឺជាទម្លាប់មិនអាចខ្វះបានសម្រាប់អ្នកធ្វើដំណើរឆ្ងាយ។ ឫសឈើមួយចំនួនត្រូវបានគេយកមកត្រាំស្រាដើម្បីប្រើប្រាស់ជាថ្នាំបំប៉នកម្លាំង។ ការដាំទឹកស្លឹកតយផឹក មិនត្រឹមតែផ្តល់ក្លិនក្រអូបទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយកម្តៅក្នុងខ្លួនផងដែរ។ ដើមកន្ទួតត្រូវបានគេប្រើប្រាស់ស្លឹករបស់វាដើម្បីងូតជម្រះកម្តៅ និងរមាស់លើស្បែក។ ការញ៉ាំផ្លែញ កំពុងក្លាយជាទម្លាប់ពេញនិយមសម្រាប់អ្នកដែលចង់សម្រួលសម្ពាធឈាម។ ស្លឹកបាសមានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយសម្រួលដល់ការបន្ទោរបង់ប្រចាំថ្ងៃ។ ការប្រើប្រាស់ម្សៅរមៀតលើស្បែក គឺជាវិធីបុរាណដើម្បីជួយឱ្យស្បែកមានពន្លឺ និងឆាប់ជាសះស្បើយពីដំបៅ។ មនុស្សជាច្រើនប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើដើម្បីជួយព្យាបាលអាការៈក្រហាយក្រពះ។ គ្រាប់កន្តួតព្រៃត្រូវបានគេយកមកដាំទឹកផឹកដើម្បីជួយសម្រួលដល់បំពង់ក និងកាត់បន្ថយស្លេស។ ស្លឹកកន្សោមជក់ជារឿយៗត្រូវបានគេយកមកបិទលើថ្ងាសដើម្បីកាត់បន្ថយកម្តៅពេលគ្រុន។ ការដាំទឹកផ្កាឈូកផឹក ជួយឱ្យអារម្មណ៍ស្ងប់ និងកាត់បន្ថយភាពតានតឹង។ ដើមអញ្ចាញត្រូវបានគេស្គាល់ថាជាឱសថដ៏ពូកែសម្រាប់ព្យាបាលបញ្ហាធ្មេញ និងអញ្ចាញធ្មេញ។ ស្លឹកសណ្តាន់ជួយផ្តល់រសជាតិជូរក្នុងសម្ល និងជួយសម្រួលដល់ការរំលាយអាហារសាច់។ ការកោសខ្យល់គឺជាវិធីសាស្ត្របឋមដែលគេប្រើនៅពេលមានអារម្មណ៍វិលមុខ ឬស្រុតកម្លាំង។ ការជប់ដោយប្រើកែវក្តៅៗ ត្រូវបានគេជឿថាអាចជួយបញ្ចេញជាតិពុល និងសម្រួលសរសៃឈាម។ ការប្រើប្រាស់កំរងផ្កាម្លិះដាក់ក្បែរក្បាលដំណេក ជួយឱ្យមានអារម្មណ៍ស្រស់ស្រាយតាមបែបធម្មជាតិ។ ការស្អំទឹកកកលាយជាមួយឱសថបុរាណ ជួយកាត់បន្ថយការហើមជាំបានយ៉ាងឆាប់រហ័ស។ ការត្រាំជើងក្នុងទឹកក្តៅឧណ្ហៗលាយអំបិល និងខ្ញី គឺជាទម្លាប់ល្អមុនពេលចូលគេង។ ស្ត្រីក្រោយសម្រាលកូនជារឿយៗប្រើប្រាស់ការស្អំថ្ម និងឆ្ពង់ដើម្បីឱ្យរាងកាយរឹងមាំឡើងវិញ។ ការប្រើប្រាស់ស្លឹកម្លូ និងកំបោរ គឺជាវិធីសាស្ត្របុរាណសម្រាប់ព្យាបាលការហើមពោះចំពោះកុមារ។ ការញ៉ាំទឹកអំពៅលាយជាមួយក្រូចឆ្មារ ជួយផ្តល់ថាមពលភ្លាមៗនៅពេលហត់នឿយ។ ការប្រើប្រាស់ម្សៅអង្កាមដើម្បីដុសខាត់ស្បែក គឺជាវិធីថែរក្សាសម្រស់បែបធម្មជាតិ។ ការផឹកទឹកក្តៅឧណ្ហៗលាយអំបិលបន្តិចនៅពេលព្រឹក ជួយសម្អាតជាតិពុលក្នុងពោះវៀន។ គ្រួសារតាមជនបទជារឿយៗដាំរុក្ខជាតិឱសថនៅជុំវិញផ្ទះសម្រាប់ប្រើប្រាស់បន្ទាន់។ ការហាលស្លឹកឈើឱសថឱ្យស្ងួត គឺជាវិធីរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលយូរ។ ការបុកបញ្ជូលគ្នានូវមើមថ្នាំផ្សេងៗ ទាមទារការយល់ដឹងច្បាស់លាស់ពីកម្រិតប្រើប្រាស់។ ឆ្នាំងដីជារឿយៗត្រូវបានគេយកមកប្រើសម្រាប់រំងាស់ថ្នាំបុរាណដើម្បីរក្សាគុណភាព។ ការបេះឱសថធម្មជាតិនៅពេលព្រឹកព្រលឹម ត្រូវបានគេជឿថាផ្តល់ប្រសិទ្ធភាពខ្ពស់។ ទីផ្សារក្នុងស្រុកតែងតែមានលក់នូវបាច់រុក្ខជាតិស្រស់ៗសម្រាប់យកទៅធ្វើទឹកឆ្ពង់។ ការវេចខ្ចប់ថ្នាំបុរាណក្នុងស្លឹកចេក គឺជាវិធីសាស្ត្ររក្សាសំណើមបែបធម្មជាតិ។ ការប្រើប្រាស់ត្បាល់ថ្មដើម្បីបុកថ្នាំ ជួយឱ្យសារធាតុនៅក្នុងមើមឈើចេញមកបានល្អ។ ការរៀបចំថ្នាំបុរាណដោយការឆុងជាតែ ធ្វើឱ្យងាយស្រួលក្នុងការទទួលទានប្រចាំថ្ងៃ។ ការជ្រើសរើសឫសឈើដែលចាស់ល្អ ផ្តល់នូវកំហាប់ថ្នាំខ្លាំងជាងឫសឈើដែលខ្ចី។ ការទទួលទានផ្លែឈើដែលមានរសជាតិចត់ ត្រូវបានគេជឿថាជួយកម្ចាត់ព្រូនក្នុងពោះវៀន។ ការប្រើប្រាស់ក្រូចសើចដើម្បីកក់សក់ ជួយកម្ចាត់អង្គែ និងធ្វើឱ្យសក់ខ្មៅរលោង។ ការញ៉ាំទឹកខ្មេះផ្លែឈើ កំពុងក្លាយជាទម្លាប់ថែសុខភាពថ្មីមួយនៅកម្ពុជា។ ស្លឹកស្តៅដែលមានរសជាតិល្វីង ត្រូវបានគេជឿថាជួយសម្អាតឈាម និងការពារជំងឺសើស្បែក។ ការប្រើប្រាស់គ្រាប់ជីត្រាំទឹក ជួយសម្រួលដល់ការបញ្ចុះកម្តៅក្នុងរាងកាយបានយ៉ាងល្អ។ មនុស្សជាច្រើនចូលចិត្តប្រើប្រាស់ស្លឹកខ្ទឹមបុកលាយជាមួយស្រាដើម្បីបិទលើមុខរបួសតូចតាច។ ការទទួលទានទឹកដូងជួយលាងជម្រះជាតិពុល និងផ្តល់ជាតិរ៉ែដល់រាងកាយ។ ការប្រើប្រាស់មើមខ្ទឹមសដើម្បីកាត់បន្ថយសម្ពាធឈាម ជាវិធីសាស្ត្រធម្មជាតិដែលគេនិយម។ ស្លឹកបណ្តូលពេជ្រត្រូវបានគេប្រើដើម្បីព្យាបាលអាការៈគ្រុនក្តៅញាក់។ ការប្រើប្រាស់ប្រេងដូងដើម្បីម៉ាស្សាស្បែកក្បាល ជួយឱ្យខួរក្បាលសម្រាកបានល្អ។ គ្រូឱសថបុរាណនៅតាមភូមិ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាសុខភាព។ ការចែករំលែកចំណេះដឹងអំពីថ្នាំរុក្ខជាតិ គឺជាផ្នែកមួយនៃវប្បធម៌ជួយគ្នាទៅវិញទៅមក។ មនុស្សសម័យថ្មីចាប់ផ្តើមងាកមកចាប់អារម្មណ៍លើផលិតផលសរីរាង្គ និងឱសថធម្មជាតិ។ ការប្រើប្រាស់ឱសថបុរាណជារឿយៗត្រូវបានរួមបញ្ចូលគ្នាជាមួយការព្យាបាលបែបទំនើប។ ពិព័រណ៍ផលិតផលក្នុងស្រុកតែងតែបង្ហាញពីភាពសម្បូរបែបនៃឱសថខ្មែរ។ ការយល់ដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើថ្នាំបុរាណ គឺជារឿងចាំបាច់។ រុក្ខជាតិដែលដុះតាមរបងផ្ទះ ជារឿយៗគឺជាឱសថបម្រុងសម្រាប់គ្រួសារកម្ពុជា។ ការគោរព និងដឹងគុណចំពោះធម្មជាតិ គឺជាមូលដ្ឋានគ្រឹះនៃវិស័យឱសថបុរាណ។ ការប្រើប្រាស់រុក្ខជាតិក្នុងស្រុកជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺស្រាលៗ។ វិទ្យាសាស្ត្រវេជ្ជសាស្ត្របានចាប់ផ្តើមសិក្សាស្រាវជ្រាវបន្ថែមលើប្រសិទ្ធភាពនៃឱសថបុរាណខ្មែរ។ ការដាក់ខ្ញីក្នុងសម្ល ជួយកាត់បន្ថយក្លិនឆ្អាប និងផ្តល់ភាពកក់ក្តៅដល់រាងកាយ។ ការដុសធ្មេញជាមួយអំបិលគ្រួស គឺជាវិធីសាស្ត្របុរាណដើម្បីឱ្យធ្មេញរឹងមាំ។ ការប្រើប្រាស់ទឹកស្លឹកគ្រៃដើម្បីដេញមូស គឺជាវិធីសុវត្ថិភាពសម្រាប់កុមារ។ ការញ៉ាំចេកទុំជារៀងរាល់ព្រឹក ជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការបានទៀងទាត់។ ការផឹកទឹកក្តៅលាយជាមួយម្រេចបន្តិច ជួយសម្រួលដល់ការដកដង្ហើមពេលមានផ្តាសាយ។ ការប្រើប្រាស់ជ័រកន្ទួតដើម្បីព្យាបាលការឈឺធ្មេញ គឺជាចំណេះដឹងមូលដ្ឋានតាមតំបន់មួយចំនួន។ ការញ៉ាំគ្រាប់ល្ពៅជួយដល់សុខភាពខាងតម្រង់នោម និងការពារបញ្ហាក្រពេញប្រូស្តាត។ ការប្រើប្រាស់ម្សៅអង្កាមលាយទឹកដោះគោដើម្បីខាត់ស្បែក ជាវិធីសាស្ត្រថែសម្រស់បែបធម្មជាតិ។ ការទទួលទានទឹកដែលត្រាំជាមួយផ្កាម្លិះ ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ថ្លាពេញមួយថ្ងៃ។ ការថែរក្សាសុខភាពតាមបែបធម្មជាតិ ផ្តល់នូវភាពសុខដុមរមនារវាងរាងកាយ និងបរិស្ថាន។ ការយល់ដឹងអំពីពេលវេលានៃការបេះរុក្ខជាតិ ជួយរក្សាសារធាតុឱសថឱ្យនៅដដែល។ ការប្រើប្រាស់ឱសថបុរាណត្រូវការភាពអត់ធ្មត់ ព្រោះលទ្ធផលមិនលឿនដូចថ្នាំពេទ្យឡើយ។ ការដាំរុក្ខជាតិឱសថក្នុងផើង កំពុងក្លាយជាទម្លាប់របស់អ្នករស់នៅក្នុងទីក្រុង។ ការលាយបញ្ចូលគ្នានូវរុក្ខជាតិច្រើនមុខ ទាមទារបទពិសោធន៍យូរឆ្នាំពីអ្នកជំនាញ។ ការផ្តល់ដំបូន្មានអំពីការប្រើទឹកឃ្មុំលាយក្រូចឆ្មារ គឺជាចំណេះដឹងទូទៅក្នុងសង្គម។ ការរក្សាតុល្យភាពរវាងអាហារ និងឱសថ គឺជាគន្លឹះនៃសុខភាពល្អតាមបែបខ្មែរ។ ការប្រើប្រាស់រុក្ខជាតិបៃតងក្នុងរបបអាហារ គឺជាការការពារជំងឺតាមបែបធម្មជាតិ។ ការជឿជាក់លើប្រសិទ្ធភាពនៃធម្មជាតិ ជួយឱ្យស្មារតីអ្នកជំងឺមានភាពរឹងមាំ។ ការថែរក្សាចំណេះដឹងឱសថបុរាណ គឺជាការរក្សាមរតកវប្បធម៌ដ៏មានតម្លៃ។